រូបសំណាកព្រះពុទ្ធធ្វើពីឈើ គឺជាសិល្បៈដ៏ពិសិដ្ឋមួយរបស់ខ្មែរដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយត្រូវបានគេគោរពបូជាយ៉ាងខ្ពង់ខ្ពស់។ ហើយរូបសំណាកព្រះពុទ្ធធ្វើពីឈើនេះ ត្រូវបានផលិតឡើងយ៉ាងល្អិតល្អន់ និងឆ្លងកាត់ដំណាក់កាលជាច្រើន។ វត្ថុធាតុដើមសំខាន់ដែលគេប្រើគឺ ឈើ ដែលជាងត្រូវជ្រើសរើសយកឈើណាដែលមានគុណភាពល្អ និងរឹងមាំ បន្ទាប់មកកាត់វាទៅតាមទំហំដែលបានកំណត់។ ឈើដែលគេនិយមប្រើធ្វើជាព្រះពុទ្ធគឺ ឈើគ្រញូង ឈើនាងនួន ឬឈើត្រាចជាដើម។ ដំណើរការនៃការផលិតរូបសំណាកព្រះពុទ្ធធ្វើពីឈើនេះ ទាមទារនូវភាពប៉ិនប្រសប់ខ្ពស់ និងការអត់ធ្មត់។ ជាងត្រូវចាប់ផ្ដើមពី ការរៀបចំវត្ថុធាតុដើម បន្ទាប់មកឆ្លាក់រូបព្រះពុទ្ធដោយដៃទៅតាមទម្រង់និងកាយវិការដែលបានកំណត់។ ដំណាក់កាលនេះទាមទារនូវភាពល្អិតល្អន់ និងការយកចិត្តទុកដាក់ខ្ពស់។ រូបសំណាកព្រះពុទ្ធដែលឆ្លាក់រួច ត្រូវបានយកមកលាបពណ៌ ឬតុបតែងលម្អដោយមាស ឬត្បូងដើម្បីឱ្យមានសភាពស្រស់ស្អាតនិងទាក់ទាញ។ ការផលិតរូបសំណាកព្រះពុទ្ធ គឺជាដំណើរការដ៏ស្មុគស្មាញដែលបានបង្ហាញពីភាពប៉ិនប្រសប់របស់សិប្បករខ្មែរក្នុងការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដើម្បីបង្កើតផលិតផលដែលមានតម្លៃ។ រូបសំណាកព្រះពុទ្ធធ្វើពីឈើមានច្រើនប្រភេទទៅតាមទម្រង់និងកាយវិការរបស់រូបសំណាក ដែលអាចបែងចែកជាប្រភេទធំៗបាន។ ដែលប្រភេទទីមួយគឺ ព្រះពុទ្ធសម្រាប់គោរពបូជា ដែលជាប្រភេទដែលគេនិយមដាក់តាំងបំផុតនៅតាមវត្តអារាម តាមផ្ទះ ឬតាមទីកន្លែងសក្ការៈបូជាផ្សេងៗ ដើម្បីគោរពបូជា និងសុំសេចក្តីសុខសេចក្តីចម្រើន។ រូបសំណាក់ព្រះពុទ្ធសម្រាប់គោរពបូជាច្រើនមានទំហំធំ ហើយត្រូវបានគេដាក់នៅលើទីខ្ពស់។ ចំណែកប្រភេទទីពីរ គឺរូបសំណាកសម្រាប់តុបតែងលម្អ ដែលរូបសំណាកមួយចំនួនត្រូវបានគេប្រើសម្រាប់តុបតែងលម្អផ្ទះ ឬការិយាល័យ។ ទោះជាយ៉ាងណាក៏ដោយ ក៏ការដាក់តាំងរូបសំណាកទាំងនេះត្រូវតែមានការប្រុងប្រយ័ត្នដើម្បីកុំឱ្យប៉ះពាល់ដល់ជំនឿសាសនា។ សម្រាប់ប្រភេទទីបីវិញ គឺរូបសំណាកសម្រាប់អប់រំ ដែលរូបសំណាកមួយចំនួនត្រូវបានគេយកទៅដាក់នៅតាមសារមន្ទីរ ឬទីកន្លែងអប់រំដើម្បីបង្ហាញពីប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរ។ រូបសំណាកព្រះពុទ្ធធ្វើពីឈើទាំងអស់នេះបានឆ្លុះបញ្ចាំងពីជំនឿ និងការរស់នៅរបស់ប្រជាជនខ្មែរដែលបានចុះសម្រុងជាមួយធម្មជាតិ។ ដោយកាយវិការនីមួយៗរបស់រូបសំណាកព្រះពុទ្ធ ដែលគេហៅថា មុទ្រាមិនមែនគ្រាន់តែជាក្បាច់ធម្មតាទេ តែវាជាការតំណាងឱ្យព្រឹត្តិការណ៍សំខាន់ៗក្នុងជីវប្រវត្តិរបស់ព្រះអង្គ និងគោលការណ៍ដ៏ជ្រាលជ្រៅក្នុងព្រះពុទ្ធសាសនា។ ឧទាហរណ៍ ដូចជា ធម្មចក្រមុទ្រា ដែលតំណាងឱ្យការបង្វិលកង់នៃធម្មវិន័យ ហើយត្រូវបានប្រើនៅពេលដែលព្រះពុទ្ធបានសំដែងធម្មទេសនាលើកដំបូង។ រូបសំណាកនេះតំណាងឱ្យការចាប់ផ្តើមនៃផ្លូវដ៏បរិសុទ្ធដែលនាំទៅរកការត្រាស់ដឹង និងការរំដោះខ្លួន។ កាយវិការមួយទៀតរបស់រូបសំណាកគឺ ភូមិស្បសមុទ្រា ដែលមានន័យថា ការប៉ះផែនដីជាសាក្សី។ ដែលរូបសំណាកនេះតំណាងឱ្យពេលដែលព្រះពុទ្ធបានត្រាស់ដឹង ហើយបានយកផែនដីជាសាក្សីបញ្ជាក់ពីអំពើល្អដែលព្រះអង្គបានសាងនៅក្នុងអតីតជាតិ។ ក្រៅពីនេះ ក៏មានកាយវិការផ្សេងទៀតដូចជា អភយមុទ្រា ដែលតំណាងឱ្យការបំបាត់ភាពភ័យខ្លាច និងកាយវិការ វរមុទ្រា ដែលតំណាងឱ្យការផ្ដល់ពរជ័យ។ ចុងក្រោយគឺ សមាធិមុទ្រា ដែលតំណាងឱ្យការធ្វើសមាធិ ឬ ការផ្ដោតអារម្មណ៍ ដែលបង្ហាញពីការធ្វើសមាធិរបស់ព្រះពុទ្ធមុនពេលព្រះអង្គបានត្រាស់ដឹង។ កាយវិការទាំងនេះបានជួយពន្យល់ពីជីវប្រវត្តិរបស់ព្រះពុទ្ធ និងបានឆ្លុះបញ្ចាំងពីគោលការណ៍សំខាន់ៗនៃព្រះពុទ្ធសាសនា។ ទន្ទឹមនឹងនេះ រូបសំណាកព្រះពុទ្ធធ្វើពីឈើមានគុណសម្បត្តិសំខាន់ៗជាច្រើន ដែលបានធ្វើឱ្យវាក្លាយជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ដែលគុណសម្បត្តិដ៏សំខាន់បំផុតរបស់រូបសំណាកព្រះពុទ្ធធ្វើពីឈើ គឺមានតម្លៃខ្លាំងណាស់ក្នុងសាសនា និងវប្បធម៌។ ម្យ៉ាងវិញទៀត រូបសំណាកព្រះពុទ្ធក៏មានតម្លៃដ៏ពិសិដ្ឋក្នុងជំនឿរបស់ប្រជាជនខ្មែរ ហើយវាជាកន្លែងសម្រាប់បូជាដើម្បីសុំសេចក្តីសុខ សិរីសួស្តី និងលាភសំណាងដល់ក្រុមគ្រួសារផងដែរ។ លើសពីនេះ រូបសំណាកនីមួយៗសុទ្ធតែមានអត្ថន័យ និងកាយវិការខុសៗគ្នាដែលបានតំណាងឱ្យព្រឹត្តិការណ៍សំខាន់ៗនៅក្នុងជីវិតរបស់ព្រះពុទ្ធ។ សម្រាប់គុណសម្បត្តិបន្ទាប់របស់រូបសំណាកព្រះពុទ្ធគឺ ភាពរឹងមាំនិងនៅគង់វង្សបានយូរ។ រូបសំណាកធ្វើពីឈើមានលក្ខណៈរឹងមាំ និងអាចគង់វង្សបានយូរអង្វែង ដែលអាចធន់នឹងកម្ដៅថ្ងៃ ភ្លៀង និងខ្យល់។ សម្រាប់គុណសម្បត្តិចុងក្រោយរបស់រូបសំណាកព្រះពុទ្ធនោះគឺ ជាផ្នែកមួយនៃប្រពៃណី និងវប្បធម៌។ ការធ្វើរូបសំណាកព្រះពុទ្ធបានជួយរក្សានិងលើកកម្ពស់សិល្បៈ និងទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ គុណសម្បត្តិទាំងនេះបានធ្វើឱ្យរូបសំណាកព្រះពុទ្ធមិនត្រឹមតែជាវត្ថុប្រើប្រាស់ប៉ុណ្ណោះទេ តែវាក៏ជាស្នាដៃសិល្បៈដ៏មានតម្លៃដែលបានរួមចំណែកដល់ការអភិរក្សវប្បធម៌ខ្មែរផងដែរ។ ទន្ទឹមនឹងនេះ រូបសំណាកព្រះពុទ្ធធ្វើពីឈើ មិនត្រឹមតែជាវត្ថុសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ច និងវប្បធម៌ផងដែរ។ ក្នុងការរួមចំណែកដល់សេដ្ឋកិច្ច ដោយសិប្បកម្មផលិតរូបសំណាកព្រះពុទ្ធបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតការងារសម្រាប់សិប្បករ ដែលពួកគេបានទទួលប្រាក់ចំណូលទៀងទាត់ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ។ ហើយសិប្បកម្មផលិតរូបសំណាកព្រះពុទ្ធនេះ ក៏បានជួយដល់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍នៅតាមតំបន់ជនបទផងដែរ។ លើសពីនេះ រូបសំណាកព្រះពុទ្ធបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ទៀតផង។ រូបសំណាកព្រះពុទ្ធបានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ដែលមកទស្សនាប្រទេសកម្ពុជា។ ពួកគេបានចាប់អារម្មណ៍លើជំនឿ និងវប្បធម៌របស់ខ្មែរ ហើយបានទិញផលិតផលទាំងនេះទុកជាវត្ថុអនុស្សាវរីយ៍ ដែលបានរួមចំណែកដល់ចំណូលរបស់អាជីវករនៅតាមទីតាំងទេសចរណ៍នានា។ ក្នុងការរួមចំណែកដល់វប្បធម៌ ការធ្វើរូបសំណាកព្រះពុទ្ធបានជួយរក្សានិងលើកកម្ពស់សិល្បៈប្រពៃណីរបស់ខ្មែរ។ ជាពិសេស សិប្បករបានបន្តជំនាញរបស់ខ្លួនពីមួយជំនាន់ទៅមួយជំនាន់ ដែលធ្វើឱ្យសិល្បៈនេះនៅតែមានជីវិតរស់រវើកដល់សព្វថ្ងៃ។ ក្រៅពីនេះ ការគោរពបូជារូបសំណាកព្រះពុទ្ធបានជួយរក្សានិងពង្រឹងជំនឿសាសនារបស់ប្រជាជនខ្មែរ ហើយបានឆ្លុះបញ្ចាំងពីតម្លៃសាសនាដ៏ជ្រាលជ្រៅផងដែរ។ សរុបមក រូបសំណាកព្រះពុទ្ធមិនត្រឹមតែជាគ្រឿងសក្ការៈបូជាប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយដ៏សំខាន់ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សវប្បធម៌ខ្មែរផងដែរ។